សុភាសិតខ្មែរ បានត្រីស្រស់ កុំចោលត្រីងៀត បានអ្នកកន្តៀត កុំចោលញាតិ បានគង ចូរកុំចោលរនាត បានជាអាពាធ កុំចោលថ្នាំ គឺជាពាក្យស្លោកដ៏មានអត្ថន័យជ្រាលជ្រៅ ដែលបង្កប់នូវទស្សនៈអប់រំសំខាន់ៗអំពីការដឹងគុណ ការចងចាំដើមកំណើត និងការតស៊ូ។ សុភាសិតទាំងនេះអាចបកស្រាយបានទាំងន័យត្រង់ ន័យប្រៀបធៀប និងតម្លៃនៃការអប់រំរបស់វា។ ដោយយោងតាមន័យត្រង់នៃពាក្យនីមួយៗ ត្រង់ឃ្លា បានត្រីស្រស់ កុំចោលត្រីងៀតដែលធ្លាប់មានស្រាប់ទៅបោះចោល ព្រោះត្រីងៀតនៅតែអាចរក្សាទុកបានយូរ និងអាចបរិភោគនៅពេលដែលអត់ត្រីស្រស់។ ត្រង់ឃ្លា បានអ្នកកន្តៀត កុំចោលញាតិ សំដៅដល់ពេលបានអ្នកមានអំណាច អ្នកមានទ្រព្យធន ឬអ្នកមានឥទ្ធិពលដែលអាចជួយយើងបាន កុំបោះបង់ចោល ឬកុំបំភ្លេចសាច់ញាតិបងប្អូនរបស់យើង។ ត្រង់ឃ្លា បានគង ចូរកុំចោលរនាត ពេលបានគងសម្រាប់លេង កុំយកឧបករណ៍រនាតទៅបោះចោល ឬបំភ្លេចវា ព្រោះឧបករណ៍ទាំងពីរនេះសុទ្ធតែជាឧបករណ៍ភ្លេង និងមានតួនាទីខុសៗគ្នា។ ត្រង់ឃ្លា បានជាអាពាធ កុំចោលថ្នាំ កាលដែលបានជាមានជំងឺ កុំបោះបង់ចោលថ្នាំដែលកំពុងប្រើប្រាស់ ឬថ្នាំដែលអាចជួយព្យាបាលបាន។ ន័យប្រៀបធៀបនៃសុភាសិតនេះ គឺជាបេះដូងនៃការអប់រំរបស់វា ត្រីស្រស់ ត្រូវបានប្រៀបធៀបទៅនឹងឱកាសថ្មីៗ ភាពរីកចម្រើន ឬរបស់ល្អៗដែលទើបនឹងបានមក ខណៈ ត្រីងៀត ប្រៀបទៅនឹងរបស់ចាស់ៗ ឬអ្វីដែលធ្លាប់ផ្តល់ប្រយោជន៍ពីមុន។ អត្ថន័យគឺថា នៅពេលយើងជោគជ័យ ឬបានជួបរឿងល្អប្រសើរ កុំភ្លេចអ្វីដែលធ្លាប់ចិញ្ចឹមបីបាច់ ឬធ្លាប់មានគុណកាលពីមុន។ អ្នកកន្តៀត ប្រៀបដូចជាអ្នកមានបុណ្យស័ក្តិ អ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានឥទ្ធិពលដែលអាចជួយយើងបាន ចំណែក ញាតិ វិញប្រៀបដូចជាបងប្អូន សាច់ញាតិ ឬអ្នកដែលធ្លាប់នៅក្បែរយើងទាំងគ្រាលំបាក និងគ្រាសប្បាយ។ សុភាសិតនេះប្រៀនប្រដៅថា នៅពេលយើងមានទំនាក់ទំនងជាមួយអ្នកធំ កុំភ្លេចញាតិសន្តានរបស់យើងឡើយ ព្រោះញាតិគឺជាអ្នកដែលនៅជាមួយយើងជានិច្ច។ គង ត្រូវបានប្រៀបធៀបទៅនឹងភាពជោគជ័យ មុខមាត់ ឬឋានៈខ្ពង់ខ្ពស់ដែលយើងទទួលបាន រីឯ រនាត វិញ ប្រៀបដូចជាចំណេះដឹង ជំនាញ ការខិតខំប្រឹងប្រែង ឬគ្រឹះដែលបានកសាងឱ្យយើងឈានដល់ភាពជោគជ័យនោះ។ ឃ្លានេះមានន័យថា នៅពេលយើងទទួលបាននូវភាពជោគជ័យ កុំភ្លេចនូវដើមកំណើត ឫសគល់ ឬការលំបាកនានាដែលយើងធ្លាប់ឆ្លងកាត់។ ចុងក្រោយ ជាអាពាធ ប្រៀបដូចជាបញ្ហា ឧបសគ្គ ឬការលំបាកនានាដែលកើតឡើងក្នុងជីវិត រីឯ ថ្នាំ ប្រៀបដូចជាដំណោះស្រាយ មធ្យោបាយក្នុងការដោះស្រាយ ការតស៊ូព្យាយាម ឬក្តីសង្ឃឹម។ អត្ថន័យប្រៀបធៀបគឺថា នៅពេលយើងជួបប្រទះនូវបញ្ហា កុំបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែង ឬអស់សង្ឃឹមឡើយ យើងត្រូវតែបន្តតស៊ូ និងស្វែងរកដំណោះស្រាយរហូតទាល់តែបញ្ហាត្រូវបានដោះស្រាយ។ សរុបមក សុភាសិតទាំងនេះមានតម្លៃអប់រំដ៏ខ្ពស់ និងជាពុទ្ធិសម្រាប់មនុស្សគ្រប់រូប។ វាបណ្តុះស្មារតីដឹងគុណនូវអ្វីដែលខ្លួនមាន និងអ្នកដែលធ្លាប់មានគុណចំពោះខ្លួន មិនថាតែក្នុងពេលជោគជ័យ ឬមានបានឡើយ។ វាជួយពង្រឹងគុណធម៌សីលធម៌ដោយជំរុញឱ្យយើងចងចាំនូវគុណូបការៈរបស់ញាតិមិត្ត មនុស្សធ្លាប់ជួយ និងដើមកំណើតរបស់យើង។ លើសពីនេះ វាលើកកម្ពស់ការតស៊ូ និងមិនបោះបង់ ដោយដាស់តឿនថា ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ក៏នៅតែត្រូវមានក្តីសង្ឃឹម និងបន្តដំណើរទៅមុខ។ ទីបំផុត សុភាសិតនេះបង្រៀនពីភាពវៃឆ្លាតក្នុងការរស់នៅ តាមរយៈការរក្សាទុកនូវរបស់ចាស់ៗ ឬទំនាក់ទំនងចាស់ៗ ដែលអាចនឹងផ្តល់ប្រយោជន៍ដល់យើងម្តងទៀតនៅពេលអនាគត។ ដូច្នេះ សុភាសិតទាំងនេះគឺជាមេរៀនជីវិតដ៏សំខាន់មួយដែលដាស់តឿនឱ្យយើងរស់នៅដោយមានសីលធម៌ខ្ពស់ ចេះដឹងគុណ មិនភ្លេចដើមកំណើត និងមានស្មារតីតស៊ូគ្រប់កាលៈទេសៈ ដើម្បីជីវិតមួយដែលមានសុភមង្គល និងស្ថិតស្ថេរ។